ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ការផ្ដល់អំណោយគឺជាទម្លាប់មួយដែលបង្ហាញពីក្ដីស្រឡាញ់ ក្ដីគោរព និងការជូនពរទៅគ្នាវិញទៅមក ជាពិសេសក្នុងសហគមន៍ខ្មែរ-ចិន។ អំណោយទាំងនោះមិនត្រឹមតែជានិមិត្តរូបនៃការចែករំលែកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសិរីមង្គល ភាពសម្បូរបែប និងសុភមង្គលសម្រាប់អ្នកទទួលទៀតផង។ អាំងប៉ាវ គឺជាស្រោមសំបុត្រក្រហមដែលដាក់ប្រាក់នៅខាងក្នុង ហើយត្រូវបានគេចែកជូនដល់កុមារ អ្នកនៅលីវ និងមនុស្សចាស់។ វាជាការជួនពរឲ្យមានសំណាងល្អនិងសិរីមង្គល ពណ៌ក្រហមនៃអាំងប៉ាវជានិមិត្តរូបនៃភាពរីករាយ និងការបណ្ដេញនូវរឿងអាក្រក់។ ចំណែកប្រាក់នៅខាងក្នុង គឺសម្រាប់ជូនពរឱ្យមានទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើននៅក្នុងជិវិត។ ចំពោះការផ្ដល់អាំងប៉ាវដល់កុមារ គឺជាការជូនពរជ័យនិងការការពារឱ្យពួកគេមានសុខភាពល្អ លូតលាស់ធំធាត់ និងទទួលបានការការពារពីអំពើអាក្រក់ផងដែរ។ រីឯការផ្ដល់អាំងប៉ាវដល់មនុស្សចាស់ គឺដើម្បីបង្ហាញពីការគោរព និងការដឹងគុណចំពោះពួកគាត់។ ម្យ៉ាងទៀតនិយោជក អាចផ្ដល់អាំងប៉ាវដល់បុគ្គលិក ឬអ្នកបម្រើក្នុងផ្ទះជាការបង្ហាញការអរគុណ និងលើកទឹកចិត្តចំពោះការធ្វើការងាររបស់ពួកគេ។ វាជាទម្លាប់ដែលត្រូវប្រើក្រដាសប្រាក់ថ្មី ឬស្អាតបំផុតនៅក្នុងអាំងប៉ាវ ដើម្បីបង្ហាញពីភាពស្រស់ស្រាយ និងការចាប់ផ្ដើមឆ្នាំថ្មីប្រកបដោយសិរីមង្គល។ នៅពេលដែលផ្តល់ ឬទទួលអាំងប៉ាវ គួរប្រើដៃទាំងពីរដោយអោយមានការគោរព និងអំណរ ដើម្បីបង្ហាញពីការស្មោះត្រង់ និងការអរគុណចំពោះអ្នកផ្តល់។ ព្រមទាំងជូនពរពាក្យល្អៗទៅកាន់អ្នកទទួលដូចជា រីករាយឆ្នាំថ្មីឬ សូមឱ្យមានទ្រព្យសម្បត្តិបរិបូរណ៍។ ចំពោះចំនួនទឹកប្រាក់ក្នុងអាំងប៉ាវ វាមិនមែនជាកត្តាសំខាន់បំផុតនោះទេ ប៉ុន្តែអ្វីដែលមានតម្លៃជាងគេនោះគឺចេតនានៃការផ្តល់ ដែលបង្ហាញពីការចែករំលែក និងសេចកក្តីស្រឡាញ់។ គួរប្រុងប្រយ័ត្នក្នុងការជៀសវាងការប្រើលេខ ៤ ដោយសារតែវាមានសូរស្មើនឹងពាក្យ "ស្លាប់" នៅក្នុងភាសាចិន ប៉ុន្តែក៏គួរលើកទឹកចិត្តឲ្យប្រើលេខ ៨ ដែលមានសូរដូចពាក្យ "សំណាង" ឬ "រុងរឿង" ដោយសារវាតំណាងឲ្យជោគជ័យ និងបំណងល្អក្នុងជីវិត។ ជាទូទៅគេនិយមដាក់លុយជាលេខគូ ជាជាងលេខសេស ព្រោះលេខគូតំណាងឱ្យភាពពេញលេញ ភាពល្អឥតខ្ចោះ និងជាពរជ័យទ្វេដង។ តួរយ៉ាងពេលទទួលអាំងប៉ាវ មិនត្រូវបើកវានៅមុខអ្នកជូនភ្លាមៗនោះទេ វាត្រូវបានចាត់ទុកថាមិនសមរម្យ។ រីឯក្នុងយុគសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ អាំងប៉ាវដែលធ្លាប់ជាសំបុត្រក្រដាសពណ៌ក្រហមត្រូវបានផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាអាំងប៉ាវឌីជីថល តាមរយៈកម្មវិធីបញ្ចូនប្រាក់ឌីជីថលដែលធ្វើឲ្យការផ្ញើជូនពរលឿន និងងាយស្រួល។ ក្រោយពេលទទួលអាំងប៉ាវ គួរត្រូវនិយាយពាក្យថ្លែងអំណរគុណដូចជា "អរគុណ" ឬអាចនិយាយពាក្យជាចិនថា "កុងស៊ីហ្វាឆាយ" ដែលមានន័យថា "សូមជូនពរឱ្យមានទ្រព្យសម្បត្តិ និងរុងរឿង។ ម៉្យាងទៀតត្រូវប្រើដៃទាំងពីរដើម្បីទទួលអាំងប៉ាវ ជាការបង្ហាញការគោរព។ សរុបមក ការជូនអាំងប៉ាវមិនមែនត្រឹមតែជាសកម្មភាពផ្តល់អំណោយ ឬសាច់ប្រាក់ដល់អ្នកទទួលប៉ុណ្ណោះទេ ប៉ុន្តែវាជាគំនិតវប្បធម៌ដ៏ជ្រាលជ្រៅ ដែលប្រកបគុណធម៌ ក្តីស្រឡាញ់ ការស្និទ្ធស្នាល ការគោរព និងសិរីមង្គល។ ពិធីបុណ្យចូលឆ្នាំចិននៅក្នុងសហគមន៍ខ្មែរ-ចិន ការរៀបចំ ផ្លែឈើ ភេសជ្ជៈ នំចំណី និងម្ហូបសែន គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃប្រពៃណី។ ចំពោះតង្វាយទាំងនេះ តំណាងឱ្យពរជ័យសិរីមង្គលភាពបរិបូរណ៍និងការដឹងគុណចំពោះទេវតាដូនតានិងអ្នកមានគុណ។ ម្យ៉ាងការជ្រើសរើសផ្លែឈើសម្រាប់ជាអំណោយ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះផ្លែឈើនីមួយៗសុទ្ធតែមានអត្ថន័យនិមិត្តរូបរៀងៗខ្លួន។ ចំពោះផ្លែក្រូចឃ្វិច ឬក្រូចថ្លុង វាតែងតែត្រូវបានប្រើជានិមិត្តរូបនៃសំណាងល្អ ភាពរុងរឿង និងភាពបរិបូរណ៍ក្នុងបុណ្យចិនឆ្នាំថ្មី។ ចំណែកឯពណ៌មាសរបស់ផ្លែក្រូច ក៏ត្រូវបានយល់ថាជារូបសញ្ញា នៃទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងសិរីល្អផងដែរ។ រីឯម្នាស់តំណាងឱ្យ លាភសំណាងមកដល់ ពាក្យ "ម្នាស់" មានន័យថា "សំណាងមកដល់"។ សម្រាប់ទំពាំងបាយជូរតំណាងឱ្យភាពចម្រុងចម្រើន និងកូនចៅច្រើន ពណ៌ស្វាយ ឬក្រហមរបស់វាជានិមិត្តរូបនៃភាពរុងរឿង។ ផ្លែប៉ោមតំណាងឱ្យសន្តិភាព និងសុវត្ថិភាព ព្រោះពាក្យ "ប៉ោម"ជាភាសាចិនមានសូរសៀងដូចពាក្យ "សន្តិភាព"។ សម្រាប់ផ្លែចេក វាតែងតែត្រូវបានយល់ថាជានិមិត្តរូបនៃភាពរួបរួម គ្នា សាមគ្គី និងភាពជាប់ចងនៃសមាជិកក្នុងគ្រួសារ។ បើនិយាយពីភេសជ្ជៈ ដែលគេនិយមផ្ដល់ជូនជាអំណោយ ឬសម្រាប់សែន ពិតជាមានសារៈសំខាន់ណាស់ក្នុងបុណ្យចូលឆ្នាំចិន។ ស្រា ឬស្រាបៀរជាធម្មតាត្រូវបានគេជូនជាកាដូដល់បុរសៗក្នុងគ្រួសារ ឬមិត្តភក្តិដើម្បីបង្ហាញពីការជូនពរឱ្យមានភាពរីករាយនិងការប្រារព្ធពិធី។ ប្រភេទតែ ឬតែបៃតងជាអំណោយដ៏សមរម្យសម្រាប់មនុស្សចាស់ឬអ្នកដែលចូលចិត្តតែ។ ព្រមទាំងវាជានិមិត្តរូបនៃសុខភាពល្អ និងភាពស្ងប់ស្ងាត់ ដែលជាសារៈសំខាន់មួយក្នុងការផ្ដល់អំណោយបុណ្យចិនឆ្នាំថ្មីនៅសហគមន៍ខ្មែរជនជាតិចិនផងដែរ។ ទឹកផ្លែឈើជាជម្រើសដ៏ល្អសម្រាប់កុមារ និងអ្នកមិនទទួលទានគ្រឿងស្រវឹង តំណាងឱ្យភាពស្រស់ស្រាយ និងភាពរស់រវើក។ ចំណែក នំចំណីជាច្រើនប្រភេទត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បុណ្យចូលឆ្នាំចិន ដែលសុទ្ធតែមានអត្ថន័យ។ ជនជាតិខ្មែរ-ចិននិយមសែននំគមនេះ ដើម្បីសុំឱ្យឆ្នាំថ្មីមានការរីកចម្រើននិងធ្វើជាអំណោយផងដែរ។ ចំពោះនំចាខ្វៃ ឬនំបំពងផ្សេងៗតំណាងឱ្យការរួបរួម និងភាពសាមគ្គី។ សម្រាប់់បង្អែមផ្សេងៗ ដូចជាបង្អែមមានជាតិផ្អែម ត្រូវបានគេជឿថាអាចនាំមកនូវជីវិតផ្អែមល្ហែមនិងសុភមង្គលពេញមួយឆ្នាំ។ ម្យ៉ាងទៀតស្ករគ្រាប់ និងសូកូឡាជាការជូនពរឱ្យមានភាពរីករាយ និងជីវិតផ្អែមល្ហែម។ ម្ហូបសែន នៃពិធីបុណ្យចូលឆ្នាំចិន ត្រូវបានរៀបចំយ៉ាងពិសេស ដើម្បីថ្វាយទេវតានិងដូនតា ដោយបំណងសូមឲ្យទទួលបានពរជ័យ សុខភាពល្អ និងសុភមង្គលសម្រាប់គ្រួសារ។ សាច់ជ្រូកខ្វៃ ឬជ្រូកបីជាន់ខ្វៃ តំណាងឱ្យភាពបរិបូរណ៍ ភាពរុងរឿង និងទ្រព្យសម្បត្តិ។ សាច់ជ្រូកខ្វៃ ឬជ្រូកបីជាន់ខ្វៃ គឺជាម្ហូបដ៏សំខាន់មួយ ដែលមិនអាចខ្វះបានក្នុងការរៀបចំម្ហូបសែនសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។ ចំពោះមាន់ស្ងោរ តំណាងឱ្យភាពល្អឥតខ្ចោះ សុភមង្គល និងភាពចម្រុងចម្រើន ។ ទាខ្វៃតំណាងឱ្យភាពស្មោះត្រង់ និងភាពរុងរឿង ហើយម្ហូបទាំងនេះក្រោយពីសែនរួច ត្រូវបានយកមកចែករំលែកជាមួយក្រុមគ្រួសារ។ ចំណែកបន្លែបៃតងដូចជា ខាត់ណា ល្ហុង ជាដើម ត្រូវបានគេជឿថាអាចនាំមកនូវសុខភាពល្អ ។ មីសសៃវែង តំណាងឱ្យអាយុយឺនយូរ ពេលបរិភោគមី គេមិនត្រូវកាត់វាទេ ដើម្បីរក្សាអត្ថន័យរបស់វា។ ចុងក្រោយ អំណោយទាំងអស់នេះ គឺជាការបង្ហាញនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងជាផ្នែកមួយសំខាន់ក្នុងការថែរក្សា និងពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងមនុស្សក្នុងសហគមន៍។